ការត្រឡប់មកកម្ពុជាវិញ និងចាប់ផ្តើមអាជីវកម្មនៅផ្ទះ គឺជាជម្រើស ពេញនិយមសម្រាប់អ្នកដែលចង់ធ្វើការឯករាជ្យ និងបង្កើតអាជីវកម្មផ្ទាល់ខ្លួន។ ម្យ៉ាងទៀត ការចាប់ផ្តើមអាជីវកម្មនៅផ្ទះអាចជួយកាត់បន្ថយចំណាយដើម ដូចជាការជួលតំបន់ ឬការចំណាយផ្សេងៗដើម្បីបើកហាងអនឡាញឬទីតាំងជាក់ស្តែង។ អាចចាប់ផ្តើមដំណើរការដោយមនុស្សម្នាក់ ឬក្រុមខ្លះ និងប្រើប្រាស់ឧបករណ៍ដែលមានស្រាប់នៅផ្ទះ។ វាមានអោយរើសយកចំនួនវិស័យនានា ដូចជាអាហារ ផលិតផលកសិកម្ម ឬសេវាកម្មដែលអ្នកមានជំនាញ ឬចំណង់ចំណូលចិត្ត។ ដើម្បីចាប់ផ្តើម យើងត្រូវពិចារណារចនាសម្ព័ន្ធអាជីវកម្ម ដើម្បីជ្រើសរើសបែបយ៉ាងល្អបំផុតសម្រាប់លោកអ្នក។ សិក្សាស្រាវជ្រាវទីផ្សារ និងការទាមទារសម្រាប់ផលិតផល ឬសេវាកម្មរបស់អ្នក។ ចុះបញ្ជីអាជីវកម្ម ដើម្បីធ្វើអាជីវកម្មតាមច្បាប់ នៅកម្រិតដែលអាចត្រូវបានទាមទារ។ បើនៅផ្ទះទោះបីជាការត្រួតពិនិត្យមិនច្រើន គួរតែនិយមពិនិត្យរឿងច្បាប់ឲ្យបានច្បាស់។ ចុងក្រោយផែនការអាជីវកម្ម ដើម្បីរៀបចំគោលដៅ និងដំណើរការកាន់តែមានប្រសិទ្ធភាព។ នៅកម្ពុជា ការរីកចម្រើននៃអាជីវកម្មផ្ទះបានលើកទឹកចិត្តដោយភាពងាយស្រួលក្នុងការប្រើប្រាស់បច្ចេកវិទ្យា និងតម្រូវការទីផ្សារអនឡាញ។ លើសពីនេះ អ្វីដែលមានសារសំខាន់មិនមែនគ្រាន់តែចាប់ផ្តើមឲ្យបានទេ ប៉ុន្តែត្រូវតែលះបង់ និងទ្រាំទ្រតស៊ូយូរអង្វែងដល់អាជីវកម្មចាប់ផ្តើមមានលទ្ធផល ចំណេញ និងចំណូលត្រឡប់មកវិញ។ មួយវិញទៀតជនភៀសខ្លួនខ្មែរ ដែលវិលត្រឡប់មកកាន់ប្រទេសកំណើត កម្មវិធីចាប់ផ្តើមអាជីវកម្មនៅផ្ទះគឺជាជម្រើសសមរម្យសម្រាប់បង្កើតជីវិតថ្មី និងសម្ភោធទីផ្សារថ្មីក្នុងស្រុក។ បន្ទាប់ពីការជ្រៀតចេញពីជំរំជនភៀសខ្លួន និងការរស់នៅក្រៅប្រទេសរយៈពេលវែង ជនភៀសខ្លួនមួយចំនួនកំពុងមានការតស៊ូស្តារជីវភាព និងចាប់ផ្តើមអាជីវកម្មតូចៗនៅផ្ទះឬក្នុងសហគមន៍មូលដ្ឋាន។ ការវិលត្រឡប់មកនៃជនភៀសខ្លួនគឺជាឱកាសដ៏សំខាន់សម្រាប់ពួកគេចង់ប្រើប្រាស់ជំនាញជីវិត និងបទពិសោធន៍ពីប្រទេសកន្លងមក ដើម្បីបង្កើតអាជីវកម្មមូលដ្ឋាននៅក្នុងប្រទេសកំណើតផ្ទាល់ខ្លួន។ ទន្ទឹមនឹងនេះ ការចាប់ផ្តើមអាជីវកម្មនៅផ្ទះក៏អាចជួយពួកគេធានាសុវត្ថិភាព និងភាពបត់បែនបណ្តែតស្ថានភាពសង្គម។ រីឯមូលហេតុដែលជនភៀសខ្លួនខ្មែរវិលត្រឡប់មកប្រទេសកំណើត និងចាប់ផ្តើមអាជីវកម្ម មានសារសំខាន់ពីទស្សនៈសេដ្ឋកិច្ច និងចំណងបំណងផ្លូវចិត្តជាមួយស្រុកកំណើត។ សក្តានុពលសេដ្ឋកិច្ចកម្ពុជាគឺជាកត្តាសំខាន់ជនភៀសខ្លួនខ្លះបានភ័យខ្លាចសង្គ្រាម ឬប្រឆាំងនយោបាយ ដើម្បីរកមូលដ្ឋានសុវត្ថិភាពនៅក្រៅប្រទេស។ បន្ទាប់ពីស្ថានភាពជាតិមានការស្ងប់ស្ងាត់ ឬមានឱកាសថ្មីព្រមទាំងបច្ចេកវិទ្យា និងទីផ្សារអភិវឌ្ឍន៍ ការវិលត្រឡប់មកកម្ពុជាដើម្បីចាប់ផ្តើមអាជីវកម្មក្លាយជាជម្រើសសូវតុល្យសម្រាប់ការរស់នៅថ្មី។ ចំណងមនោសញ្ចេតនាជាមួយស្រុកកំណើតជនភៀសខ្លួនមានចិត្តស្រឡាញ់ផ្ទះកំណើតដោយជាតិពួកគេ នៅពេលអាចមានសុវត្ថិភាព និងភាពចិញ្ចឹមបានដោយកិច្ចការផ្ទាល់ខ្លួន។ ពួកគេអាចចង់វិលត្រឡប់មកដើម្បីបន្តជីវភាពជាមួយគ្រួសារ និងសហគមន៍ ដោយចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួននៅផ្ទះឬក្នុងសហគមន៍។ ការបំពេញតំរូវការសេដ្ឋកិច្ច និងការងារជនភៀសខ្លួនមួយចំនួនចង់មានវិបត្តិផ្នែកការរកចំណូល ដូច្នេះការចាប់ផ្តើមអាជីវកម្មតូចនៅផ្ទះជាជម្រើសមួយដែលសមរម្យ បន្ទាប់ពីវិលត្រឡប់។ កម្ពុជាកំពុងមានការរីកចម្រើនក្នុងវិស័យសេដ្ឋកិច្ច និងទីផ្សារ ដើម្បីបង្កើតឱកាសសម្រាប់អាជីវកម្មតូចៗ ដូចជា លក់អាហារតាមផ្ទះ ឬផលិតផលផ្សេងៗ។ ការស្មោះត្រង់និងភាពតស៊ូក្នុងការអភិវឌ្ឍជីវភាពបើទោះជាការវិលត្រឡប់មកវិញមានការលំបាកក៏ដោយ ជនភៀសខ្លួនខ្លះព្យាយាមបង្កើតជីវភាពថ្មីដោយការចាប់ផ្តើមអាជីវកម្មផ្ទះ។ វាជារបៀបមួយសមរម្យក្នុងការរស់នៅក្រោមលក្ខខណ្ឌសង្គម និង សេដ្ឋកិច្ចនាពេលបច្ចុប្បន្ន។ ជាក់ស្តែង ការវិលត្រឡប់មកកាន់ប្រទេសកំណើត និងចាប់ផ្តើមអាជីវកម្មផ្ទះបានផ្ដល់ឱកាសសំខាន់ ដើម្បីភ្ជាប់ជីវភាពរបស់ជនភៀសខ្លួនជាមួយស្រុក កំណើត និងចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍ។ លើសពីនេះទៅទៀត ការវិលត្រឡប់មកប្រទេសកំណើតនិងចាប់ផ្តើមអាជីវកម្មថ្មី ធ្វើឲ្យជនភៀសខ្លួនខ្មែរម្នាក់ៗជ្រើសរើសប្រភេទអាជីវកម្មតាមលក្ខណៈស្ថានភាពផ្ទាល់ខ្លួន និងឱកាសទីផ្សារដែលមាន។ ប្រភេទអាជីវកម្មដែលកំពុងទទួលការពេញនិយមដូចជាបច្ចេកវិទ្យា និងឌីជីថលហាងលក់តាមអនឡាញ ជាអាជីវកម្មលក់ផលិតផលតាមបណ្តាញដែលកំពង់ពេញនិយមយ៉ាងខ្លាំង។ ដែលកំពុងមានការរីកចម្រើនដោយសារទំនាក់ទំនងឌីជីថល និងការចូលដំណើរការបណ្តាញអុីនធឺណេតយ៉ាងល្អ។ ការផ្តល់សេវាផ្សព្វផ្សាយ សម្រាប់អាជីវកម្មតូចដើម្បីពង្រឹងវត្តមានលើបណ្តាញសង្គម។ បទពិសោធន៍ក្នុងមុខងារតភ្ជាប់ និងការប្រើប្រាស់បណ្តាញសង្គមកើតឡើងយ៉ាងខ្លាំងនៅកម្ពុជា។ មួយវិញទៀត អាជីវកម្មម្ហូបអាហារ និងភេសជ្ជៈភោជនីយដ្ឋានតូចៗ និងដូចជាផ្សារតូចៗ ការលក់ម្ហូបបែបពិភពលោក ឬម្ហូបស្រុកកំណើត។ ហាងកាហ្វេ និងភេសជ្ជះ ដែលកំពុងពេញនិយមជាមួយយុវជន និងអ្នកធ្វើដំណើរទេសចរណ៍។ ការអប់រំ និងបណ្តុះបណ្តាលការបង្រៀនឯកជននិងការរៀបចំតូបសិក្សាឬបង្កើតផ្ទះបង្រៀនភាសា សុខភាព បច្ចេកវិទ្យា។ កិច្ចកម្មបណ្តុះបណ្តាលជំនាញពាណិជ្ជកម្ម និងបច្ចេកវិទ្យា ដើម្បីកែលម្អកម្រិតជំនាញនិងជួយសហគមន៍។ វិទ្យាស្ថានបច្ចេកទេសនិងការផលិតប្រើប្រាស់ក្នុងផ្ទះ អាជីវកម្មផ្នែកជំនាញ និងបណ្ដុះបណ្ដាលតាមផ្ទះកំពុងពេញនិយមនៅស្រុកជនជាតិដើមភាគច្រើន។ ទេសចរណ៍ និងបដិសណ្ឋារកិច្ចសេវាមគ្គុទេសក៍ ទេសជន បង្រៀនភាសាបរទេស និងដឹកនាំក្រុមភ្ញៀវនៅតំបន់អង្គរ ភ្នំ ឆ្នេរ។ ចំពោះបញ្ហាប្រឈមផ្នែកច្បាប់ និងបទប្បញ្ញត្តិដែលជនភៀសខ្លួនខ្មែរ អ្នកវិលត្រឡប់ប្រទះក្នុងការចាប់ផ្តើមអាជីវកម្ម។ ការចាប់ផ្តើមអាជីវកម្មសម្រាប់ជនផ្ដាច់ផ្ដួល និងជនវិលត្រឡប់មកកម្ពុជាមានអត្ថប្រយោជន៍ខាងសេដ្ឋកិច្ច ប៉ុន្តែក៏ជួបប្រទះបញ្ហាច្បាប់ និងបទប្បញ្ញត្តិជាច្រើនដែរ។ បញ្ហាធំៗមានដូចជាការចុះបញ្ជីអាជីវកម្ម នីតិវិធីចុះបញ្ជីមានភាពស្មុគស្មាញធ្វើឲ្យបោះបង់ចាប់ពីការរៀបចំបែបបទ ដាក់ឈ្មោះអាជីវកម្ម រួមទាំងកំណត់អត្តសញ្ញាណត្រឹមត្រូវតាមប្រព័ន្ធអេឡិចត្រូនិក។ ការយល់ដឹងនិងការបំពេញឯកសារទាមទារសមត្ថភាព និងការយល់សម្រាប់អ្នកថ្មី។ ករណីឯកសារមិនគ្រប់គ្រាន់ឬមិនត្រឹមត្រូវ ប្រសិនបើឯកសារមិនទាន់ត្រឹមត្រូវ អ្នកត្រូវកែតម្រូវ និងដាក់ឡើងវិញ ដែលលំបាកសម្រាប់អ្នកមិនមានបទពិសោធន៍។ ការទាមទារចំណាយថ្លៃចុះបញ្ជីមានថ្លៃក្នុងការអភិវឌ្ឍន៍ឆ្លើយតបតាមប្រភេទអាជីវកម្ម ថែមទាំងលំបាកសម្រាប់អ្នកវិលត្រឡប់ដែលមានថវិកាគិតកំណត់។ រីឯបញ្ហាពន្ធដារ និងការចុះបញ្ជីពន្ធបរិយាបថពន្ធដារការបែងចែកនិងការប្រើប្រាស់ប្រព័ន្ធស្ទើរភាពដោយខ្លួនឯងមានសេចក្ដីណែនាំអំពីការបែងចែកប្រភេទអាជីវកម្មខ្នាតតូច។ ទាមទារការចុះបញ្ជី និងវិធានការសំរាប់បង់ពន្ធ ប្រសិទ្ធភាពថ្លៃនឹងអាចនិម្មិត និងមានឥតគិតថ្លៃសម្រាប់អាជីវកម្មខ្នាតតូចណាស់ក្នុងវគ្គកំណត់។ បញ្ហាច្បាប់ការងារលក្ខណៈស្មុគស្មាញនៃច្បាប់ការងារ និងសិទ្ធិការងារច្បាប់ការងារខ្លះមានភាពមិនច្បាស់លាស់ និងអាចអនុវត្តដោយមិនស្របតាមសិទ្ធិពលកម្មពិតប្រាកដ។ ការយល់ដឹងអំពីសិទ្ធិ និងកាតព្វកិច្ចផលិតកម្មពលកម្ម សម្រាប់ក្រុមអាជីវកម្មខ្នាតតូចហើយមានលក្ខណៈគ្រួសារ។ បញ្ហាទាក់ទងមកកាន់សកម្មភាពសមាគម និងសេរីភាពរៀបចំច្បាប់សហជីព បន្ថែមលក្ខណៈតឹងរ៉ឹង ដូចជាច្បាប់ថ្មី ២០១៦ដែលធ្វើឲ្យការចុះបញ្ជីសហជីពកាន់តែធ្ងន់ធ្ងរនិងដកស្រង់សិទ្ធិជាច្រើន។ ដំណោះស្រាយកិច្ចការណ៍ក្រៅច្បាប់ និងការិយាល័យ បញ្ហាតម្រូវការច្បាប់បន្ថែមក្រៅការចុះបញ្ជីសាមញ្ញមុខរដ្ឋ ក្រសួងមួយចំនួនក៏មានតម្រូវឲ្យមានអាជ្ញាបណ្ណ ឯកសារបន្ថែមសម្រាប់វិស័យពិសេស ដូចជា ម្ហូបអាហារ ភេសជ្ជៈ កសិកម្ម និងអត្តការ ឌីជីថល។ ការប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិក ទោះបីសេវាកម្មត្រូវបានពង្រីកតាមប្រព័ន្ធ ក៏ដោយ ប៉ុន្តែក្នុងជនភៀសខ្លួន អ្នកបង្ខំខ្លួនវិលត្រឡប់មិនទាក់ទង និងមានកម្រិតការអប់រំប្រព័ន្ធបច្ចេកវិទ្យាជាក់ស្តែងហើយក៏មានការលំបាក។ ជនភៀសខ្លួនខ្មែរ និងអ្នកវិលត្រឡប់កំពុងប្រទះបញ្ហាច្រើនដូចជា ការចុះបញ្ជីអាជីវកម្ម និងពន្ធដារដែលមានភាពស្មុគស្មាញ ការយល់ដឹងនីតិវិធី និងបញ្ហាច្បាប់ការងារ។ ច្បាប់និងបទប្បញ្ញត្តិក៏ត្រូវការយល់ដឹងពិសេស ព្រមទាំងមានការចំណាយ និងបច្ចេកទេសថ្មីៗដែលមិនអាចចូលទៅដល់ជនភៀសខ្លួនមួយចំនួនបាន។ វាបញ្ជាក់ថា មានតម្រូវឲ្យរដ្ឋបាល និងអង្គការសាធារណៈចូលរួមគាំទ្រផ្តល់ព័ត៌មាននិងផ្ដល់ជំនួយបន្ថែម។ ជាពិសេសការគាំទ្រ និងឱកាសសម្រាប់ជនភៀសខ្លួនខ្មែរវិលត្រឡប់ និងវិនិយោគមានសារះសំខាន់ណាស់សម្រាប់អ្នកបើកអាជិវកម្មផ្ទាល់ខ្លួន។ គោលនយោបាយនិងយុទ្ធសាស្រ្តលើកទឹកចិត្តរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយសេដ្ឋកិច្ច និងសង្គមជាច្រើនផងដែរ។ ប្រព័ន្ធសម្រាប់ប្រតិបត្តិការអាជីវកម្មតូច និងមធ្យម ដោយផ្ដល់ឱកាសចូលមកផ្នែកហិរញ្ញវត្ថុ និងសេវាបណ្តុះបណ្តាលជំនាញពាណិជ្ជកម្មសម្រាប់អ្នកវិលត្រឡប់ និងមហាជន។ វាជួយជំរុញកម្មវិធីលើកទឹកចិត្តវិស័យបច្ចេកវិទ្យា និង រដ្ឋាភិបាលក៏សហការ និងផលិតកម្មជាលក្ខណៈជាតិដើម្បីគាំទ្រអ្នកសហគ្រិនទូទៅ និងយុវជន។ មជ្ឈមណ្ឌលគាំទ្រសហគ្រិន និងកម្មវិធីពាក់ព័ន្ធមជ្ឈមណ្ឌលជាតិសម្រាប់ការគាំទ្រសហគ្រិន អភិវឌ្ឍវិស័យ និង តាមរយៈការផ្ដល់ហិរញ្ញវត្ថុ ការបណ្តុះបណ្តាលការបង្ហោះនូវឱកាសវិនិយោគ និងការចងក្រងជាមួយ បណ្តាញនានា។ ការសហការបង្កើតប្រព័ន្ធបណ្តុះបណ្តាលសហគ្រិនជាមួយនិងស្ថាប័នអន្តរជាតិ សម្រាប់តម្លើងសមត្ថភាពយុវជន ធ្វើអាជីវកម្ម និងវិស័យឌីជីថល។ អង្គការអភិវឌ្ឍន៍សហគ្រិនកម្ពុជា ផ្តល់ការបណ្តុះបណ្តាលនៅលើជំនាញសហគ្រិន សម្រាប់សហគមន៍ជនភៀសខ្លួន និងភាគីទាក់ទង។ រីឯបណ្តាញសហគ្រិនខ្មែរនៅបរទេសកាន់តែយកចិត្តទុកដាក់លើការផ្សាយចំណេះដឹង សេវាគាំទ្រ ភ្លើងបញ្ញានិងការវិនិយោគត្រឡប់មកស្រុកកំណើត។ ការចូលរួមរបស់សហគ្រិនខ្មែរនៅបរទេស ធ្វើការបណ្តុះបណ្តាលនិងឧបត្ថម្ភបច្ចេកទេសដល់សហគ្រិនក្នុងស្រុក ធ្វើឱ្យមានការចែករំលែកបទពិសោធន៍ និងបណ្ដាញអន្តរជាតិ។ មួយវិញទៀតការកើនឡើងនៃវប្បធម៌ និងឱកាសអភិវឌ្ឍ វប្បធម៌សហគ្រិនថ្មីកំពុងលេចធ្លោយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ។ ការបង្កើតដើម្បីគាំទ្រសហគ្រិននិងតាមរយៈលទ្ធកម្មសេវាទៅដល់ប្រជាជនជាតិទាំងមូល និងការលើកទឹកចិត្តបង្កើតឱកាសផលិតផលតំបន់។